ការជិះកង់ក្នុងទីក្រុងភ្នំពេញ បានក្លាយជានិន្នាការដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនមករកភាពស៊ីវិល័យ និងការយកចិត្តទុកដាក់លើសុខភាព។ ការជិះកង់ក្នុងទីក្រុងភ្នំពេញ គឺមានគោលបំណងជាច្រើនផ្សេងៗគ្នា។ ចំពោះគោលបំណងចម្បងនៃការជិះកង់ក្នុងទីក្រុងភ្នំពេញ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ដែលជាបញ្ហាប្រឈមប្រចាំថ្ងៃ។ ប្រជាពលរដ្ឋជ្រើសរើសការជិះកង់ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការថែទាំយានយន្តដែលមានតម្លៃថ្លៃ។ ការជិះកង់មានគោលដៅកាត់បន្ថយការបំភាយចេញនូវឧស្ម័នកាបូនិច ដើម្បីចូលរួមចំណែកការពារបរិស្ថានក្នុងទីក្រុងឱ្យមានភាពស្រស់បំព្រង។ មនុស្សជាច្រើនជិះកង់ក្នុងបំណងពង្រឹងសុខភាពរាងកាយ និងបង្កើនភាពស៊ាំប្រឆាំងនឹងជំងឺផ្សេងៗតាមរយៈការហាត់ប្រាណបែបធម្មជាតិ។ ការជិះកង់នេះដែរ ក៏ដើម្បីសន្សំពេលវេលាក្នុងការធ្វើដំណើរក្នុងចម្ងាយជិត ដែលជួនកាលលឿនជាងការប្រើប្រាស់រថយន្ត។ យុវជនជិះកង់ដើម្បីបង្កើតជាក្រុមបណ្ដាញទំនាក់ទំនងសង្គម និងការផ្លាស់ប្តូរបទពិសោធន៍ថ្មីៗជាមួយមិត្តភក្តិដែលមានចំណូលចិត្តដូចគ្នា។ ការជិះកង់មានគោលដៅផ្លាស់ប្តូរទម្លាប់ពីការរស់នៅបែបស្ងៀមស្ងាត់ មកជាការរស់នៅបែបសកម្ម និងមានថាមពលជានិច្ច។ គោលបំណងសំខាន់មួយទៀត គឺការលើកកម្ពស់សោភ័ណភាពទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ និងមាននិរន្តរភាព។ យើងជិះកង់ដើម្បីស្វែងយល់ពីគ្រប់ច្រកល្ហកនៃទីក្រុងភ្នំពេញ ដែលយានយន្តធំៗមិនអាចចូលទៅដល់បានដោយងាយស្រួល។ ការជិះកង់មានបំណងជម្រុញឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមលើការសាងសង់គន្លងផ្លូវសម្រាប់កង់ឱ្យបានកាន់តែច្រើន។ ការជិះកង់នៅពេលព្រឹកព្រលឹម គឺដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងការមើលឃើញសម្រស់ទីក្រុងមុនពេលមមាញឹក។ មនុស្សជិះកង់ដើម្បីហ្វឹកហាត់ភាពអត់ធ្មត់ និងការផ្ដោតអារម្មណ៍ក្នុងពេលធ្វើដំណើរតាមដងផ្លូវដែលមានចរាចរណ៍មមាញឹក។ ការជិះកង់មានគោលដៅបង្ហាញពីសមភាពក្នុងសង្គម ដែលគ្រប់គ្នាអាចប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រហាក់ប្រហែលគ្នា។ ការប្រើប្រាស់កង់ ក៏ដើម្បីកាត់បន្ថយការប្រើប្រាស់កន្លែងចតយានយន្ត ដែលកំពុងមានភាពខ្វះខាតនៅក្នុងតំបន់កណ្ដាលក្រុង។ ការប្រើប្រាស់កង់ក៏បណ្ដុះស្មារតីនៃការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមអ្នកប្រើប្រាស់ផ្លូវថ្នល់ផងដែរ។ ការជិះកង់អាចធ្វើជាគំរូដ៏ល្អសម្រាប់កុមារជំនាន់ក្រោយ ក្នុងការជ្រើសរើសមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន។ គោលបំណងនៃការជិះកង់ក៏ដើម្បីបំបាត់ភាពតានតឹងពីការងារ និងការស្វែងរកសេចក្ដីសុខផ្លូវចិត្តតាមរយៈការធ្វើចលនា។ ពេលខ្លះការជិះកង់ ក៏ដើម្បីចូលរួមក្នុងយុទ្ធនាការសប្បុរសធម៌ផ្សេងៗ ដែលរៀបចំឡើងដើម្បីរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យទៀតផង។ វាក៏ជាការរំលឹកឡើងវិញនូវវប្បធម៌នៃការប្រើប្រាស់កង់របស់ប្រជាជនខ្មែរកាលពីសម័យមុនផងដែរ។ ជាចុងក្រោយ ការជិះកង់គឺដើម្បីកសាងសុភមង្គលក្នុងជីវិតតាមរយៈការធ្វើដំណើរដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ។ ការជិះកង់ក្នុងទីក្រុងភ្នំពេញ តម្រូវឲ្យយើងមានសម្ភារៈសំខាន់ៗមួយចំនួន។ តួយ៉ាងដូចជា កង់ដែលមានគុណភាព និងសមស្របទៅនឹងកម្ពស់របស់អ្នក គឺជាសម្ភារៈដែលមិនអាចខ្វះបានសម្រាប់សុវត្ថិភាពក្នុងពេលជិះ។ មួកសុវត្ថិភាព គឺជាឧបករណ៍ការពារដ៏សំខាន់បំផុត ដើម្បីកាត់បន្ថយហានិភ័យនៃរបួសក្បាលក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ។ អាវដែលមានចំណាំងផ្លាតពន្លឺ ជួយឱ្យអ្នកបើកបរយានយន្តដទៃទៀតងាយមើលឃើញអ្នកនៅពេលយប់ ឬពេលមេឃងងឹត។ ទឹកផឹកគឺ ជាសម្ភារៈចាំបាច់ដើម្បីរក្សាកម្រិតជាតិទឹកក្នុងរាងកាយ ក្នុងអំឡុងពេលជិះកង់ក្រោមអាកាសធាតុក្ដៅនៃទីក្រុងភ្នំពេញ។ សោរចាក់កង់ដែលមានភាពរឹងមាំ ជួយការពារកង់របស់អ្នកពីការលួចនៅពេលដែលអ្នកទុកវានៅតាមកន្លែងសាធារណៈ។ កញ្ចក់មើលខាងក្រោយជួយឱ្យអ្នកអាចពិនិត្យមើលស្ថានភាពចរាចរណ៍នៅខាងក្រោយបានយ៉ាងងាយស្រួលដោយមិនបាច់ងាកក្បាលមើលខាងក្រោយ។ កណ្ដឹងកង់ត្រូវបានប្រើសម្រាប់ផ្ដល់សញ្ញាព្រមានដល់អ្នកថ្មើរជើង ឬអ្នកជិះកង់ដទៃទៀត ដើម្បីជៀសវាងការបុកគ្នា។ ឧបករណ៍ជួសជុលបឋម និងស្នប់សប់កង់ខ្នាតតូច គួរតែមានជាប់តាមខ្លួនជានិច្ចសម្រាប់ដោះស្រាយបញ្ហាបច្ចេកទេសភ្លាមៗ។ វ៉ែនតាការពារកម្ដៅថ្ងៃ និងធូលីដី ជួយការពារភ្នែករបស់អ្នកឱ្យមានផាសុកភាពក្នុងពេលធ្វើដំណើរចម្ងាយឆ្ងាយ។ ស្រោមដៃជួយកាត់បន្ថយការឈឺចាប់បាតដៃ និងបង្កើនភាពជាប់ណែនក្នុងពេលកាន់ដៃចង្កូតកង់ក្នុងរយៈពេលយូរ។ ប្រដាប់សម្រាប់ដាក់ស្មាតហ្វូននៅលើដៃចង្កូត ជួយឱ្យអ្នកអាចមើលផែនទីទីក្រុងភ្នំពេញបានយ៉ាងងាយស្រួល និងសុវត្ថិភាព។ ភ្លើងហ្វាកង់នៅខាងមុខ និងភ្លើងសញ្ញាក្រហមនៅខាងក្រោយ គឺជាលក្ខខណ្ឌច្បាប់ដែលត្រូវមានដើម្បីជិះនៅពេលយប់។ ស្បែកជើងកីឡាដែលមានបាតស្អិតល្អ ជួយឱ្យការជាន់ឈ្នាន់កង់មានប្រសិទ្ធភាព និងមិនងាយរអិល។ កាតាបស្ពាយក្រោយដែលមានទម្ងន់ស្រាល និងខ្យល់ចេញចូលបានល្អ សម្រាប់ដាក់សម្ភារៈផ្ទាល់ខ្លួន និងឯកសារការងារ។ ស្រោមជើងវែង និងខោអាវកីឡាដែលមានសាច់ក្រណាត់យឺត ជួយឱ្យចលនាជើងមានភាពរលូន និងមិនទើសទែង។ ក្រែមការពារកម្ដៅថ្ងៃ គឺជាសម្ភារៈការពារស្បែកពីកាំរស្មីយូវីដ៏ខ្លាំងក្លា។ នាឡិកាឆ្លាតវៃ ឬកម្មវិធីតាមដានសុខភាព ជួយឱ្យអ្នកដឹងពីចម្ងាយផ្លូវ និងបរិមាណកាឡូរីដែលបានដុតបំផ្លាញ។ ម៉ាសការពារច្រមុះ និងមាត់ ជួយការពារអ្នកពីផ្សែងពុល និងធូលីហុយនៅតាមដងផ្លូវ។ អ្នកក៏ត្រូវមានសម្ភារៈសង្គ្រោះបឋមខ្នាតតូចដូចជា បង់បិទដំបៅ និងទឹកអាល់កុល សម្រាប់ប្រើប្រាស់ក្នុងករណីមានរបួសស្រាល។ ការរៀបចំសម្ភារៈឱ្យបានគ្រប់គ្រាន់ នឹងធ្វើឱ្យការធ្វើដំណើររបស់អ្នកប្រកបដោយទំនុកចិត្ត និងក្ដីរីករាយបំផុត។ ចំពោះ ការជិះកង់ក្នុងទីក្រុងភ្នំពេញ គឺជិះទៅតាមតម្រូវការជាក់ស្ដៃងនៃអ្នកជិះនីមួយៗ។ ការជិះកង់ទៅធ្វើការ គឺជាវិធីសាស្រ្តដ៏ល្អក្នុងការបញ្ចូលការហាត់ប្រាណទៅក្នុងកាលវិភាគការងារប្រចាំថ្ងៃដ៏មមាញឹក។ បុគ្គលិកក្រុមហ៊ុនជាច្រើនក្នុងទីក្រុងភ្នំពេញ ចាប់ផ្ដើមផ្លាស់ប្តូរមកជិះកង់ដើម្បីជៀសវាងការស្ទះផ្លូវនៅម៉ោងចេញចូលការងារ។ ការជិះកង់ទៅសាលារៀន ជួយឱ្យសិស្សនិស្សិតមានស្មារតីស្រស់ថ្លា និងបង្កើនការចងចាំមុនពេលចាប់ផ្ដើមមេរៀន។ ការជិះកង់ដើម្បីហាត់ប្រាណ ជាធម្មតាធ្វើឡើងនៅពេលព្រឹកព្រលឹមតាមបណ្ដោយមាត់ទន្លេ ឬតំបន់ជ្រោយចង្វារ។ អ្នកជិះកង់លក្ខណៈហាត់ប្រាណ តែងតែជិះក្នុងល្បឿនលឿន និងចម្ងាយឆ្ងាយដើម្បីពង្រឹងសុខភាពបេះដូង និងសួត។ ការជិះកង់ដើម្បីលំហែកាយ គឺជាការជិះយឺតៗក្នុងបំណងទស្សនាទេសភាពទីក្រុង និងការសម្រាកកាយពីភាពតានតឹង។ ការជិះកង់តាមតំបន់បេតិកភណ្ឌក្នុងក្រុង ជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយជាមួយស្ថាបត្យកម្មបុរាណៗនៃទីក្រុងភ្នំពេញ។ ការជិះកង់ទៅកន្លែងផ្សេងៗដូចជា ទៅផ្សារ ឬទៅជួបមិត្តភក្តិនៅហាងកាហ្វេ ផ្ដល់នូវភាពងាយស្រួលក្នុងការចត។ ការជិះកង់ជាក្រុមនៅពេលយប់ កំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់អ្នកដែលចង់ឃើញពន្លឺភ្លើងនៃទីក្រុងភ្នំពេញ។ ការជិះកង់បែបផ្សងព្រេងទៅកាន់តំបន់ជាយក្រុងភ្នំពេញ ដូចជាកោះដាច់ ផ្ដល់នូវបទពិសោធន៍បែបជនបទដ៏អស្ចារ្យ។ ការជិះកង់លក្ខណៈគ្រួសារនៅចុងសប្ដាហ៍ ជួយរឹតចំណងមិត្តភាព និងក្ដីស្រឡាញ់រវាងឪពុកម្ដាយ និងកូនៗ។ ការជិះកង់ដឹកទំនិញខ្នាតតូច ឬការជិះកង់សម្រាប់សេវាកម្មដឹកជញ្ជូន ក៏កំពុងចាប់ផ្ដើមមានរូបរាងឡើងវិញផងដែរ។ ការជិះកង់ចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងកង់មិត្តភាព ដើម្បីវាស់ស្ទង់សមត្ថភាព និងភាពធន់នៃរាងកាយ។ ហើយក៏មានការជិះកង់ទៅវត្តអារាម ឬទីសក្ការៈបូជានានាផងដែរ ដើម្បីទៅធ្វើបុណ្យជាដើម។ រាល់ប្រភេទនៃការជិះកង់ទាំងអស់ សុទ្ធតែរួមចំណែកធ្វើឱ្យទីក្រុងភ្នំពេញកាន់តែមានភាពរស់រវើក និងទាក់ទាញ។ ការជិះកង់ក្នុងទីក្រុងភ្នំពេញ គឺតម្រូវឲ្យយើងធ្វើសកម្មភាព និងការរៀបចំខ្លួនឲ្យបានល្អផងដែរ។ ដោយសកម្មភាពដំបូង គឺការត្រួតពិនិត្យស្ថានភាពកង់ ដូចជាហ្វ្រាំង សំបកកង់ និងច្រវ៉ាក់ មុនពេលចាកចេញពីផ្ទះ។ ការរៀបចំផែនការផ្លូវធ្វើដំណើរ ជួយឱ្យអ្នកជៀសផុតពីដងផ្លូវដែលមានការដ្ឋានសំណង់ ឬការកកស្ទះខ្លាំង។ សកម្មភាពជិះកង់ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ផ្លូវគោក និងការគោរពសញ្ញាចរាចរណ៍ឱ្យបានហ្មត់ចត់បំផុត។ ការប្រើប្រាស់សញ្ញាដៃនៅពេលបត់ឆ្វេង ឬបត់ស្ដាំ គឺជាសកម្មភាពចាំបាច់ដើម្បីប្រាប់ដំណឹងដល់អ្នកបើកបរដទៃ។ អ្នកជិះកង់ត្រូវរក្សាគម្លាតសុវត្ថិភាពពីយានយន្តធំៗ និងជៀសវាងការជិះចូលក្នុងតំបន់ដែលមើលមិនឃើញ។ ត្រូវមានពេលឈប់សម្រាក និងការញ៉ាំទឹកឱ្យបានទៀងទាត់ ក្នុងអំឡុងពេលធ្វើដំណើរចម្ងាយឆ្ងាយក្នុងក្រុង។ ការចូលរួមក្នុងក្រុមអ្នកជិះកង់តាមតេឡេក្រាម ឬហ្វេសប៊ុក ដើម្បីទទួលបានព័ត៌មានអំពីផ្លូវ និងព្រឹត្តិការណ៍ជិះកង់។ ពេលជិះកង់អ្នកក៏អាចថតរូបទេសភាពស្អាតៗក្នុងទីក្រុងភ្នំពេញ ដើម្បីចែករំលែកលើបណ្ដាញសង្គម និងជម្រុញអ្នកដទៃឱ្យជិះកង់។ អ្នកក៏ត្រូវរៀនពីបច្ចេកទេសដូរលេខកង់ ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាពផ្លូវទ្បើងទួល ឬផ្លូវរាបស្មើ។ ក្នុងពេលជិះកង់អ្នកក៏អាចជួយសង្គ្រោះគ្នាទៅវិញទៅមកក្នុងចំណោមអ្នកជិះកង់ នៅពេលដែលមាននរណាម្នាក់ជួបបញ្ហាកង់ខូច។ ការជ្រើសរើសពេលវេលាជិះដែលសមស្រប គឺត្រូវជៀសវាងការជិះក្រោមពន្លឺថ្ងៃក្ដៅខ្លាំងនៅចន្លោះម៉ោង ១២ ថ្ងៃត្រង់។ អ្នកត្រូវចតកង់ឱ្យមានរបៀបរៀបរយ និងមិនរំខានដល់ផ្លូវដើររបស់អ្នកថ្មើរជើងដទៃទៀត។ ការប្រើប្រាស់កម្មវិធីផែនទី គឺដើម្បីស្វែងរកផ្លូវកាត់ដែលស្ងប់ស្ងាត់ និងមានម្លប់ដើមឈើត្រជាក់ត្រជុំ។ សកម្មភាពរបស់អ្នកអាចអប់រំ និងការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការជិះកង់ទៅកាន់សហគមន៍ជុំវិញខ្លួន។ ពេលប្រើប្រាស់កង់ហើយ អ្នកត្រូវថែទាំ និងលាងសម្អាតកង់ឱ្យបានទៀងទាត់ ដើម្បីឱ្យកង់នៅថ្មី និងមានប្រសិទ្ធភាពប្រើប្រាស់បានយូរ។ ការជិះកង់ក្នុងទីក្រុងភ្នំពេញ មានសារៈសំខាន់ និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន។ ការជិះកង់ជួយពង្រឹងសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ ចំពោះអត្ថប្រយោជន៍ដ៏ធំ គឺការជួយដុតបំផ្លាញជាតិខ្លាញ់លើស និងការរក្សារាងកាយឱ្យមានតុល្យភាព និងស្វិតស្វាញ។ ឯសារៈសំខាន់សម្រាប់បរិស្ថាន គឺការកាត់បន្ថយផ្សែងពុល ដែលជួយឱ្យទីក្រុងភ្នំពេញមានខ្យល់អាកាសបរិសុទ្ធជាងមុន។ ការជិះកង់ជួយឱ្យខួរក្បាលបញ្ចេញសារធាតុ អង់ដូហ្វីន ដែលធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងកាត់បន្ថយភាពស្រ្តេស។ វាជួយសន្សំថវិកាគ្រួសារបានយ៉ាងច្រើន ដែលអាចយកទៅប្រើប្រាស់លើការអប់រំ ឬការវិនិយោគផ្សេងៗ។ ការជិះកង់ជួយពង្រឹងសាច់ដុំជើង ចង្កេះ និងខ្នង ធ្វើឱ្យអ្នកមានកម្លាំងមាំមួនក្នុងការបំពេញការងារប្រចាំថ្ងៃ។ វាជួយឱ្យអ្នកមានការផ្ដោតអារម្មណ៍កាន់តែល្អ និងមានស្មារតីរឹងមាំក្នុងការដោះស្រាយបញ្ហាក្នុងជីវិត។ សារៈសំខាន់សម្រាប់សង្គម គឺការបង្កើតនូវវប្បធម៌ធ្វើដំណើរដែលប្រកបដោយការយោគយល់ និងមានប្រយោជន៍។ ការជិះកង់ជួយឱ្យអ្នកទទួលបានវីតាមីនឌី ពីពន្លឺព្រះអាទិត្យពេលព្រឹក ដែលមានសារៈសំខាន់សម្រាប់ឆ្អឹង។ វាក៏ជួយកាត់បន្ថយការបំពុលដោយសំឡេងក្នុងទីក្រុង ដែលធ្វើឱ្យបរិយាកាសរស់នៅកាន់តែមានភាពស្ងប់ស្ងាត់។ ការជិះកង់ផ្ដល់នូវសេរីភាពក្នុងការធ្វើដំណើរ ដោយមិនបាច់ខ្វល់ខ្វាយរឿងរកកន្លែងចតដូចរថយន្តឡើយ។ វាជួយឱ្យអ្នកមានគុណភាពនៃការគេងកាន់តែល្អប្រសើរ បន្ទាប់ពីការធ្វើចលនារាងកាយពេញមួយថ្ងៃ។ ការជិះកង់ជួយឱ្យអ្នកមើលឃើញនូវព័ត៌មានលម្អិតនៃជីវភាពរស់នៅរបស់ប្រជាជនភ្នំពេញដែលអ្នកធ្លាប់មើលរំលង។ វាជួយពង្រឹងជំនាញក្នុងការធ្វើតុល្យភាពរាងកាយ និងការឆ្លើយតបយ៉ាងរហ័សចំពោះស្ថានភាពជុំវិញ។ ការជិះកង់ គឺជាការហាត់ប្រាណដែលមិនប៉ះពាល់ដល់សន្លាក់ខ្លាំង ដូចជាការរត់ប្រណាំងឡើយ។ វាជួយបង្កើនអាយុយឺនយូរ និងភាពក្មេងជាងវ័យតាមរយៈការរក្សាសកម្មភាពរាងកាយជានិច្ច។ ការជិះកង់ជួយឱ្យអ្នកមានមោទនភាពចំពោះខ្លួនឯងក្នុងការចូលរួមចំណែកសង្គ្រោះភពផែនដី។ ចំពោះសារៈសំខាន់សម្រាប់ទេសចរណ៍ គឺការទាក់ទាញភ្ញៀវបរទេសឱ្យមកទស្សនាទីក្រុងភ្នំពេញបែបបៃតង។ វាជួយឱ្យទីក្រុងភ្នំពេញក្លាយជាមជ្ឈមណ្ឌលនៃជីវភាពរស់នៅបែបសម័យថ្មីដែលផ្សារភ្ជាប់នឹងធម្មជាតិ។ ការជិះកង់ គឺជាការវិនិយោគលើសុខភាពដែលនឹងផ្ដល់ផលចំណេញត្រលប់មកវិញពេញមួយជីវិត។ យើងគួរតែរួមគ្នាជម្រុញឱ្យមានការបង្កើតផ្លូវសម្រាប់កង់កាន់តែច្រើននៅតាមដងមហាវិថីនានាក្នុងទីក្រុង។ ការជិះកង់ត្រូវធ្វើឡើងដោយមនសិការខ្ពស់ក្នុងការគោរពសិទ្ធិអ្នកដទៃ និងការមិនជិះលើចិញ្ចើមផ្លូវថ្មើរជើង។ សហគ្រាស និងក្រុមហ៊ុននានាគួរតែផ្ដល់កន្លែងចតកង់ដែលមានសុវត្ថិភាព។ ការប្តេជ្ញាចិត្តជិះកង់យ៉ាងហោចណាស់ ៣ ថ្ងៃក្នុងមួយសប្ដាហ៍ នឹងផ្លាស់ប្តូរសុខភាពរបស់អ្នកយ៉ាងអស្ចារ្យ។ យើងសង្ឃឹមថាទីក្រុងភ្នំពេញនឹងក្លាយជា ទីក្រុងកង់ ដូចទៅនឹងទីក្រុងធំៗមួយចំនួនក្នុងទ្វីបអឺរ៉ុប។ ការអប់រំកុមារឱ្យចេះជិះកង់ និងយល់ពីច្បាប់ចរាចរណ៍ គឺជាការកសាងពលរដ្ឋល្អសម្រាប់ថ្ងៃអនាគត។ យើងត្រូវបន្តយុទ្ធនាការ ជិះកង់ដើម្បីភ្នំពេញបៃតង ឱ្យកាន់តែទូលំទូលាយគ្រប់ស្រទាប់វណ្ណៈ។ រាល់ការជាន់ឈ្នាន់កង់នីមួយៗ គឺជាការបោះជំហានទៅរកអនាគតមួយដែលស្អាតស្អំ និងមានសុខភាពល្អ។ ការជិះកង់មិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការរស់នៅដោយភាពសាមញ្ញ និងថ្លៃថ្នូរ។ ជាចុងក្រោយ ចូរចាប់ផ្ដើមជិះកង់នៅថ្ងៃនេះ ដើម្បីខ្លួនអ្នក ដើម្បីសហគមន៍របស់អ្នក និងដើម្បីទីក្រុងភ្នំពេញជាទីស្រឡាញ់។ សរុបសេចក្ដីមក ការជិះកង់ក្នុងទីក្រុងភ្នំពេញមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា ការផ្លាស់ប្ដូរនៃរបៀបរស់នៅ ដែលនាំមកនូវផលប្រយោជន៍ដ៏មហាសាល។ តាមរយៈការកំណត់គោលបំណងច្បាស់លាស់ ការបំពាក់សម្ភារៈសុវត្ថិភាពត្រឹមត្រូវ និងការចូលរួមក្នុងសកម្មភាពជិះកង់គ្រប់ប្រភេទ យើងកំពុងរួមគ្នាបង្កើតទីក្រុងមួយដែលពោរពេញដោយ សុខភាពល្អ បរិស្ថានស្អាត និងការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ ការជិះកង់គឺជាការសម្រេចចិត្តដ៏ឆ្លាតវៃសម្រាប់បុគ្គលម្នាក់ៗក្នុងការរស់នៅដោយភាពមានថាមពល និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។